តារាចម្រៀងស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិវត្តន៍នៃវប្បធម៌ប៉ុបកម្ពុជាពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។ ពួកគាត់មិនត្រឹមតែជាអ្នកបកស្រាយបទចម្រៀងប៉ុណ្ណោះទេ ថែមទាំងជាអ្នកកំណត់និន្នាការ និងជាអ្នកឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសង្គមផងដែរ។ មុនទសវត្សរ៍ឆ្នាំ ១៩៦០ តន្ត្រីខ្មែរបុរាណ និងតន្ត្រីប្រជាប្រិយ ត្រូវបានគ្របដណ្ដប់ដោយអ្នកចម្រៀងប្រុស។ ប៉ុន្តែនៅ សម័យមាស ដែលជាយុគសម័យដ៏រុងរឿងនៃតន្ត្រីខ្មែរ តារាចម្រៀងស្រីបានចាប់ផ្ដើមឈានជើងចូលកណ្ដាលឆាក និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ក្នុងចំណោមតារាចម្រៀងស្រីល្បីៗនាពេលនោះ រស់ សេរីសុទ្ធា ត្រូវបានគេស្គាល់ថាជា រាជនីសម្លេងមាស ។ សំឡេងរបស់តារាចម្រៀងស្រីមានភាពពិសេស ពីរោះក្រអួនក្រអៅ ហើយអាចបកស្រាយបានគ្រប់ចង្វាក់ ទាំងបទមនោសញ្ចេតនា រហូតដល់ចង្វាក់រាំសប្បាយ។ ស្នាដៃរបស់នាងបានបន្សល់ទុកនូវឥទ្ធិពលយ៉ាងធំធេងដល់តន្ត្រីខ្មែរ ហើយនាងបានក្លាយជាគំរូសម្រាប់តារាចម្រៀងជំនាន់ក្រោយ។ ក្រៅពី រស់ សេរីសុទ្ធា នៅមានតារាចម្រៀងស្រីល្បីៗជាច្រើនទៀតដូចជា ប៉ែន រ៉ន ដែលមានសំឡេងស្រួយស្រទន់ និងមានភាពលេចធ្លោក្នុងការបកស្រាយបទចង្វាក់រាំវង់ និងកន្ទ្រឹម។ ក្នុងអំឡុងសម័យមាស ទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ ១៩៧០ តារាចម្រៀងស្រីបានលេចធ្លោឡើងជាមួយនឹងទេពកោសល្យដ៏អស្ចារ្យ និងស្ទីលប្លែកៗ។ ពួកគាត់បាននាំមកនូវភាពរស់រវើកដល់វិស័យតន្ត្រីកម្ពុជា ដោយបញ្ចូលគ្នានូវឥទ្ធិពលតន្ត្រីបរទេសជាមួយនឹងបទភ្លេងខ្មែរដើម។ រស់ សេរីសុទ្ធា និង ប៉ែន រ៉ន បានក្លាយជាអ្នកតំណាងដ៏សំខាន់ក្នុងវិស័យចម្រៀងខ្មែរ ដោយសារតែសំឡេងដ៏ពីរោះរណ្ដំ ចង្វាក់រស់រវើក និងសមត្ថភាព ពិសេសរបស់ពួកគាត់ក្នុងការបកស្រាយបទចម្រៀងគ្រប់ទម្រង់ មិនថាតែជាចង្វាក់ប្រពៃណី ឬ Rock Roll នោះទេ។ ពួកគាត់បានបង្កើតនូវបទចម្រៀងល្បីៗជាច្រើន ដែលនៅតែពេញនិយមរហូតមកដល់បច្ចុប្បន្ន ហើយបានត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាន់ក្រោយ។ ក្រោយរបបខ្មែរក្រហម ទសវត្សរ៍ឆ្នាំ ១៩៨០ ដល់១៩៩០ ដែលបានបំផ្លិចបំផ្លាញវិស័យសិល្បៈវប្បធម៌យ៉ាងធ្ងន់ធ្ងរ តារាចម្រៀងស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារ និងរស់ឡើងវិញនូវតន្ត្រីខ្មែរ។ ក្នុងអំឡុងទសវត្សរ៍នេះ សិល្បករជាច្រើនបានខិតខំប្រមូលផ្ដុំ និងថតចម្លងបទចម្រៀងចាស់ៗឡើងវិញ រួមទាំងបង្កើតស្នាដៃថ្មីៗផងដែរ។ ការរួមចំណែករបស់តារាចម្រៀងជំនាន់នោះ បានធ្វើឱ្យតន្ត្រីក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងជាស្ពានតភ្ជាប់មនុស្សជំនាន់ក្រោយទៅនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។ ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកជាច្រើន ដូចជាសង្គ្រាម និងភាពចលាចលក្នុងសង្គមនាពេលនោះក៏ដោយ ក៏តារាចម្រៀងជំនាន់នោះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្ត និងរក្សាមរតកតន្ត្រីខ្មែរ។ ចាប់ពីទសវត្សរ៍ឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន តារាចម្រៀងស្រីក្នុងវប្បធម៌ប៉ុបកម្ពុជាបានជួបប្រទះនូវភាពរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងផ្នែកគុណភាព និងបរិមាណ។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការបើកចំហរទៅកាន់ពិភពលោក តារាចម្រៀងស្រីសម័យថ្មីបាននាំមកនូវ ភាពចម្រុះ នៃប្រភេទតន្ត្រី រួមមាន Pop R&B Hip Hop និង Ballad ជាដើម។ ពួកគាត់បានទទួល ឥទ្ធិពលសកល ពីតន្ត្រីបរទេស ហើយបានបញ្ចូលទៅក្នុងស្នាដៃរបស់ខ្លួន ដើម្បីបង្កើតនូវបទចម្រៀងដែលមានលក្ខណៈទំនើប និងទាក់ទាញយុវវ័យ។ បច្ចុប្បន្ន តារាចម្រៀងស្រីជាច្រើនមានសមត្ថភាពខ្ពស់ក្នុងការនិពន្ធបទភ្លេង និពន្ធទំនុកច្រៀង និងផលិតបទចម្រៀងដោយខ្លួនឯង ដែលបង្ហាញពីភាពច្នៃប្រឌិត និងភាពរីកចម្រើននៃវិស័យនេះ។ តារាចម្រៀងស្រីមិនត្រឹមតែជាអ្នកកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់មាន សារៈសំខាន់ ជាច្រើននៅក្នុងវប្បធម៌ប៉ុបកម្ពុជា។ ពួកគាត់បានតំណាងឱ្យសំឡេង និងអារម្មណ៍របស់ស្ត្រីនៅក្នុងសង្គមខ្មែរ តាមរយៈបទចម្រៀងដែលឆ្លុះបញ្ចាំងពីបញ្ហា ស្នេហា និងបទពិសោធន៍ផ្ទាល់ខ្លួន។ តារាចម្រៀងស្រីតែងតែជាអ្នកនាំមុខគេក្នុងការនាំមកនូវនិន្នាការថ្មីៗ ទាំងផ្នែកតន្ត្រី ម៉ូដសម្លៀកបំពាក់ និងស្ទីលរស់នៅ។ ពួកគាត់បានជួយផ្សព្វផ្សាយ និងថែរក្សាមរតកតន្ត្រីខ្មែរ ព្រមទាំងបញ្ចូលធាតុថ្មីៗដើម្បីធ្វើឱ្យវប្បធម៌ប៉ុបកម្ពុជាកាន់តែមានភាពសម្បូរបែប។ តារាចម្រៀងស្រីជាច្រើនបានក្លាយជាគំរូ និងជាប្រភពបំផុសគំនិតសម្រាប់យុវជនជំនាន់ក្រោយ ដែលមានបំណងចង់ដើរលើវិថីសិល្បៈ។ ហើយពួកគាត់មានឥទ្ធិពលជ្រាលជ្រៅទៅលើវប្បធម៌ប៉ុបកម្ពុជា ថែមទាំងជាកម្លាំងចលករដ៏សំខាន់មួយក្នុងការកំណត់ទិសដៅតន្ត្រី លើកកម្ពស់តួនាទីស្ត្រី និងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសង្គម។ តារាចម្រៀងស្រីគឺជា សំឡេងដ៏មានឥទ្ធិពល សម្រាប់ស្ត្រីក្នុងសង្គមខ្មែរ។ មិនថាជាបទស្នេហា បទបង្ហាញពីការឈឺចាប់ បទលើកទឹកចិត្ត ឬបទដែលឆ្លុះបញ្ចាំងពីបញ្ហាសង្គម តារាចម្រៀងស្រីបានជួយឱ្យស្ត្រីមានឱកាសបញ្ចេញមតិ និងចែករំលែកអារម្មណ៍របស់ខ្លួនទៅកាន់មហាជន។ នេះបានជួយពង្រឹង អត្តសញ្ញាណស្ត្រី និងបានបង្កើតទំនាក់ទំនងផ្លូវចិត្តរវាងអ្នកចម្រៀង និងអ្នកស្តាប់។ ការស្លៀកពាក់ ឬស្ទីលរបស់តារាចម្រៀងស្រីល្បីៗ បានក្លាយជាប្រភពនៃការបំផុសគំនិត និងជាគំរូសម្រាប់យុវជន។ វត្តមាន និងស្នាដៃរបស់ពួកគាត់មិនត្រឹមតែមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់វប្បធម៌យុវវ័យទាំងមូលនាពេលនោះផងដែរ។ តារាចម្រៀងស្រីជាច្រើនបានខិតខំប្រឹងប្រែងក្នុងការ លើកកម្ពស់ និងថែរក្សាមរតកតន្ត្រីខ្មែរ។ ពួកគាត់បានបកស្រាយបទចម្រៀងបុរាណឡើងវិញ បញ្ចូលទៅក្នុងបទចម្រៀងទំនើបៗ ឬក៏បង្កើតស្នាដៃថ្មីៗដែលមានលក្ខណៈខ្មែរ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់យើង។ តាមរយៈការងាររបស់ពួកគាត់ ជំនាន់ក្រោយអាចស្គាល់ និងស្រឡាញ់នូវបទចម្រៀងដែលមានអាយុកាលយូរអង្វែង ដែលបានជួយពង្រឹង អត្តសញ្ញាណជាតិ តាមរយៈសិល្បៈ។ តារាចម្រៀងស្រីដែលមានទេពកោសល្យ និងការតស៊ូ បានក្លាយជា ប្រភពបំផុសគំនិត ដ៏សំខាន់សម្រាប់យុវជន ជាពិសេសស្ត្រីវ័យក្មេង។ រឿងរ៉ាវនៃភាពជោគជ័យ និងការលំបាករបស់ពួកគាត់បានបង្ហាញថា ស្ត្រីក៏អាចសម្រេចក្ដីស្រមៃ និងឈានទៅដល់កម្រិតខ្ពស់នៅក្នុងវិស័យសិល្បៈបានដែរ។ ពួកគាត់បានបង្ហាញពី ភាពក្លាហាន និងឯករាជ្យ របស់ស្ត្រី ដែលបានរួមចំណែកដល់ការផ្លាស់ប្តូរផ្នត់គំនិតសង្គមអំពីតួនាទីរបស់ស្ត្រី។ សរុបមក តារាចម្រៀងស្រីគឺជា សសរស្តម្ភដ៏រឹងមាំ មួយនៃវប្បធម៌ប៉ុបកម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សិល្បៈ តន្ត្រី និងសង្គមជាតិទាំងមូល។ ការបន្តរីកចម្រើនរបស់ពួកគាត់នឹងនៅតែជាកម្លាំងជំរុញដ៏សំខាន់សម្រាប់អនាគតដ៏ភ្លឺស្វាងនៃវិស័យតន្ត្រីកម្ពុជា។